នៅពេលយុវជនខ្មែរឈានចូលវ័យ ២០ ឆ្នាំប្លាយ ពួកគេចាប់ផ្តើមមានអារម្មណ៍ថា "ដើរយឺតជាងគេ" ក្នុងរឿងសេដ្ឋកិច្ច ដែលធ្វើឱ្យពួកគេចង់មានបានយ៉ាងឆាប់រហ័ស។ សម្ពាធនៃការចង់បង្ហាញភាពជោគជ័យលើបណ្តាញសង្គម គឺជាកាតាលីករដែលរុញច្រានឱ្យពួកគេស្វែងរកផ្លូវកាត់ក្នុងការរកលុយ។ ការមើលឃើញមិត្តភក្តិបង្ហោះរូបឡានទំនើប ឬលុយដុល្លារសន្លឹកៗ បង្កើតជាអារម្មណ៍ភ័យខ្លាចការបាត់បង់ឱកាស យ៉ាងខ្លាំងក្លា។ ក្រុមបោកប្រាស់តាមអនឡាញប្រើប្រាស់ "ភាពអស់សង្ឃឹម" របស់យុវជនដែលគ្មានការងារធ្វើ ឬមានប្រាក់ខែទាប ដើម្បីជានុយ។ វិបត្តិអាយុ២០ ឆ្នាំប្លាយធ្វើឱ្យមនុស្សបាត់បង់តុល្យភាពក្នុងការវិនិច្ឆ័យ ដោយសារពួកគេផ្ដោតតែលើ "លទ្ធផល" ជាជាង "ដំណើរការ"។ ការចង់បានសេរីភាពហិរញ្ញវត្ថុក្នុងវ័យក្មេង គឺជាក្តីស្រមៃដ៏អស្ចារ្យ ប៉ុន្តែវាក៏ជាអន្ទាក់ដ៏គ្រោះថ្នាក់បំផុតផងដែរ ប្រសិនបើខ្វះចំណេះដឹង។ ក្នុងបរិបទកម្ពុជា ការជំពាក់បំណុលធនាគារ ឬមីក្រូហិរញ្ញវត្ថុ បង្ខំឱ្យយុវជនហ៊ានប្រថុយនឹងការវិនិយោគដែលមិនច្បាស់លាស់។ ការជឿជាក់លើ "វាសនា" ឬ "សំណាង" ច្រើនជាងការខិតខំប្រឹងប្រែង ធ្វើឱ្យយុវជនងាយនឹងធ្លាក់ក្នុងល្បិចបោកប្រាស់តាមតេឡេក្រាម វិបត្តិអាយុ២០ ឆ្នាំប្លាយនាំមកនូវអារម្មណ៍ថាខ្លួនឯង "គ្មានសមត្ថភាព" ដែលធ្វើឱ្យការផ្តល់ជូននូវ "ការងារងាយស្រួល ប្រាក់ខែខ្ពស់" ក្លាយជាការទាក់ទាញខ្លាំង។ ការបោកប្រាស់ភាគច្រើនចាប់ផ្តើមដោយការសន្យាថានឹងផ្តល់ "ប្រាក់ចំណេញអកម្ម" ដោយមិនចាំបាច់ធ្វើការហត់នឿយ។ ក្រុមហ៊ុន MLM មួយចំនួននៅកម្ពុជា ប្រើប្រាស់រូបភាព "សហគ្រិនវ័យក្មេង" ដើម្បីទាក់ទាញយុវជនឱ្យចូលរួមក្នុងប្រព័ន្ធរបស់ពួកគេ។ ពួកគេរៀបចំសិក្ខាសាលាដ៏អស្ចារ្យដែលពោរពេញដោយភាពសប្បាយៗ និងការលើកទឹកចិត្ត ដើម្បីបិទបាំងការពិតនៃអាជីវកម្មរបស់ខ្លួន។ យុវជនត្រូវបង្ខំឱ្យបង់ប្រាក់សមាជិកភាព ឬទិញផលិតផលស្តុកទុក ដែលជាការចាប់ផ្តើមនៃវិបត្តិហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរ។ ការប្រើប្រាស់សម្ពាធ "មិត្តភក្តិបបួលមិត្តភក្តិ" ធ្វើឱ្យទំនាក់ទំនងសង្គម និងមិត្តភាពត្រូវខូចខាតដោយសារតែផលប្រយោជន៍ MLM។ យុវជនត្រូវបានបង្រៀនឱ្យ "លះបង់" ការរៀនសូត្រ ឬការងារអាជីព ដើម្បីមកផ្តោតលើការរកសមាជិកថ្មីឱ្យក្រុមហ៊ុន។ ការពង្វក់ដោយប្រើពាក្យស្លោក "ក្លាយជាសេដ្ឋីក្នុងពេលខ្លី" ធ្វើឱ្យពួកគេបាត់បង់សមត្ថភាពក្នុងការវិភាគពីហានិភ័យទីផ្សារ។ នៅក្នុងគ្រួសារខ្មែរ ការដែលកូនៗយកប្រាក់សន្សំគ្រួសារទៅបោះទុនក្នុង MLM តែងតែនាំមកនូវជម្លោះ និងការបាត់បង់ទំនុកចិត្ត។ ពួកគេច្រើនតែប្រើប្រាស់រូបភាពថតជាមួយឡានជួល ឬសណ្ឋាគារប្រណីតៗ ដើម្បីបង្កើត "ភាពជោគជ័យក្លែងក្លាយ" នៅលើ Facebook។ នៅពេលប្រព័ន្ធដួលរលំ យុវជនដែលនៅកម្រិតបាត គឺជាអ្នករងគ្រោះបំផុត និងបាត់បង់អ្វីៗគ្រប់យ៉ាង។ ការងើបចេញពីការខកបំណងជាមួយ MLM ក្នុងវ័យ២០ឆ្នាំប្លាយ គឺជាការឈឺចាប់ដែលធ្វើឱ្យពួកគេលែងហ៊ានរកស៊ីអ្វីទាំងអស់។ ការលោតចូលក្នុងទីផ្សារគ្រីបតូ ដោយគ្មានចំណេះដឹងមូលដ្ឋាន គឺជាការភ្នាល់ជោគវាសនាលើល្បែងស៊ីសងឌីជីថល។ យុវជនកម្ពុជាជាច្រើនត្រូវបានទាក់ទាញដោយ "App វិនិយោគ" ដែលសន្យាផ្តល់ភាគលាភប្រចាំថ្ងៃយ៉ាងខ្ពស់ខុសពីធម្មតា។ ការជួញដូរហ្វរិក (Forex) ខុសច្បាប់តាមរយៈឈ្មួញកណ្តាលដែលគ្មានអាជ្ញាប័ណ្ណ បានបោកបញ្ឆោតយកប្រាក់រាប់លានដុល្លារពីពលរដ្ឋ។ ពួកគេប្រើប្រាស់ក្រាហ្វិក និងតួលេខកើនឡើងក្នុង App ដើម្បីឱ្យអ្នកវិនិយោគមានអារម្មណ៍ថាពួកគេកំពុងចំណេញ ប៉ុន្តែមិនអាចដកលុយចេញបាន។ ការវិនិយោគលើ "ដីឡូត៍" ឬ "គម្រោងអចលនទ្រព្យ" តាមអនឡាញដែលមិនមានច្បាប់អនុញ្ញាត គឺជាអន្ទាក់សម្រាប់ប្រាក់សន្សំពេញមួយជីវិត។ យុវជនច្រើនតែប្រើប្រាស់ "ប្រាក់កម្ចី" មកវិនិយោគ ដែលជាកំហុសដ៏ធ្ងន់ធ្ងរបំផុតនៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។ នៅពេលទីផ្សារធ្លាក់ចុះ ឬ App ត្រូវបានបិទ យុវជនទាំងនោះធ្លាក់ក្នុងវិបត្តិផ្លូវចិត្ត និងបាក់ទឹកចិត្តយ៉ាងធ្ងន់ធ្ងរ។ ការមិនយល់ពីពាក្យថា "ហានិភ័យ" ធ្វើឱ្យពួកគេមើលឃើញតែ "ប្រាក់" ដែលក្រុមបោកប្រាស់ដាក់បង្ហាញ។ នៅក្នុងបរិបទកម្ពុជា ការបាត់បង់លុយកាក់ដោយសារការបោកប្រាស់ ជារឿយៗត្រូវបានគេលាក់បាំងដោយសារភាពអាម៉ាស់។ ភាពលោភលន់មួយពេលខ្លី អាចបំផ្លាញស្ថិរភាពហិរញ្ញវត្ថុដែលយើងខំសន្សំអស់រយៈពេលជាច្រើនឆ្នាំ។ ការផ្ញើសារសួរសុខទុក្ខពី "ជនបរទេស" ឬ "ស្រីស្អាត" តាម Telegram គឺជាការចាប់ផ្តើមនៃល្បិចបោកបញ្ឆោតយកស្នេហា និងប្រាក់កាក់។ ល្បិច "ចុច Like វីដេអូបានលុយ" បានបោកបញ្ឆោតយុវជនឱ្យបង់ប្រាក់កក់ជាបន្តបន្ទាប់ រហូតដល់បាត់បង់អស់រាប់ពាន់ដុល្លារ។ ក្រុមជនខិលខូចបង្កើត "Group វិនិយោគ" ក្លែងក្លាយ ដែលមានសមាជិកសម្តែងជាអ្នកចំណេញលុយយ៉ាងច្រើនសន្ធឹកសន្ធាប់។ ការលួចគណនី Facebook ដើម្បីខ្ចីលុយមិត្តភក្តិ គឺជាបញ្ហាប្រឈមដែលយុវជនត្រូវប្រុងប្រយ័ត្នជានិច្ច។ ការសន្យាផ្តល់ "អាហារូបករណ៍" ឬ "ការងារនៅក្រៅប្រទេស" តាមរយៈការបង់ប្រាក់សេវាជាមុន គឺជាអន្ទាក់សម្រាប់អ្នកមានចំណេះដឹងទាប។ បច្ចេកវិទ្យា Deepfake ត្រូវបានប្រើប្រាស់ដើម្បីក្លែងបន្លំសម្លេង ឬមុខមាត់សាច់ញាតិ ដើម្បីបោកយកប្រាក់តាមរយៈការផ្ទេរតាម ABA។ ការភ័យខ្លាចការគំរាមកំហែងពី "ប៉ូលិសក្លែងក្លាយ" តាមទូរស័ព្ទ បង្ខំឱ្យយុវជនខ្លះផ្ទេរប្រាក់សន្សំទាំងអស់ឱ្យក្រុមចោរ។ យុវជនកម្ពុជាត្រូវរៀននិយាយថា "ទេ" ចំពោះការផ្តល់ជូនណាដែលមើលទៅ "ល្អពេកមិនគួរឱ្យជឿ"។ ការការពារព័ត៌មានផ្ទាល់ខ្លួន និងការប្រើប្រាស់ Two-Factor Authentication គឺជាខែលការពារដ៏ចាំបាច់បំផុត។ ចំណេះដឹងឌីជីថល គឺជាអាវុធដ៏មានអំណាចបំផុតក្នុងការប្រឆាំងនឹងឧក្រិដ្ឋកម្មអនឡាញ។ ការយកឈ្នះលើ "ភាពលោភលន់" គឺជាជ័យជម្នះដំបូងគេបង្អស់ក្នុងការចៀសវាងពីការបោកប្រាស់គ្រប់ប្រភេទ។ ក្នុងវ័យ ២០ ឆ្នាំប្លាយ យើងត្រូវយល់ថា "ភាពមានបានត្រូវប្រើពេលវេលា" និងការខិតខំប្រឹងប្រែងពិតប្រាកដ។ ការរៀនគ្រប់គ្រងអារម្មណ៍លោភលន់ ជួយឱ្យយើងមិនធ្វើការសម្រេចចិត្តហិរញ្ញវត្ថុដោយអារម្មណ៍ឆេវឆាវ។ យុវជនខ្មែរគួរងាកមកផ្តោតលើការអភិវឌ្ឍ "ជំនាញពិត" ដែលអាចរកចំណូលបានប្រកបដោយនិរន្តរភាព។ ការអានសៀវភៅអំពី "ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន" គឺជាការវិនិយោគដែលគ្មានហានិភ័យ។ មុននឹងវិនិយោគលើអ្វីមួយ ចូរចំណាយពេលយ៉ាងហោចណាស់មួយសប្តាហ៍ដើម្បីសិក្សាពីវាឱ្យបានស៊ីជម្រៅ។ ការពិគ្រោះយោបល់ជាមួយមនុស្សចាស់ដែលមានបទពិសោធន៍ ឬអ្នកជំនាញហិរញ្ញវត្ថុពិតប្រាកដ អាចជួយសង្គ្រោះយើងពីកំហុសធំ។ យើងត្រូវដឹងថា ប្រាក់ចំណេញខ្ពស់ តែងតែដើរទន្ទឹមគ្នានឹងហានិភ័យខ្ពស់បំផុត។ ការចេះពេញចិត្តនឹងអ្វីដែលខ្លួនមាន និងការរស់នៅតាមលទ្ធភាព គឺជាខែលការពារផ្លូវចិត្តដ៏រឹងមាំ។ វិបត្តិអាយុ២០ឆ្នាំប្លាយនឹងកន្លងផុតទៅ ប៉ុន្តែបំណុលដែលកើតពីការសម្រេចចិត្តខុស នឹងនៅជាប់ខ្លួនយូរអង្វែង។ ការចាញ់បោកគេមិនមែនជាទីបញ្ចប់នៃជីវិតទេ ប៉ុន្តែវាគឺជា "មេរៀនថ្លៃបំផុត" ដែលយើងត្រូវកត់ត្រាទុក។ យុវជនដែលធ្លាប់ចាញ់បោកគេ ជារឿយៗប្រែជាមនុស្សដែលមានការប្រុងប្រយ័ត្ន និងមានភាពចាស់ទុំជាងមុន។ ការបាត់បង់លុយកាក់អាចរកមកវិញបាន ប៉ុន្តែការបាត់បង់ពេលវេលា និងសុខភាពផ្លូវចិត្តគឺពិបាកស្តារឡើងវិញ។ យើងត្រូវរៀនអភ័យទោសឱ្យខ្លួនឯងចំពោះកំហុសឆ្គងក្នុងអតីតកាល ដើម្បីអាចបន្តដំណើរទៅមុខទៀតបាន។ ភាពបរាជ័យក្នុងការវិនិយោគ បង្រៀនយើងឱ្យស្គាល់ពីតម្លៃនៃ "ការងារដែលប្រើកម្លាំងបាយ និងប្រាជ្ញាផ្ទាល់"។ សង្គមកម្ពុជាត្រូវការយុវជនដែលយល់ដឹងពីប្រព័ន្ធហិរញ្ញវត្ថុ ដើម្បីកសាងសេដ្ឋកិច្ចគ្រួសារដ៏រឹងមាំ។ ការចែករំលែកបទពិសោធន៍ដែលធ្លាប់ត្រូវគេបោក ជួយការពារអ្នកដទៃកុំឱ្យធ្លាក់ក្នុងអន្ទាក់ដដែល។ យើងគួរឱ្យតម្លៃលើ "ជោគជ័យយឺតៗ" ដែលមានមូលដ្ឋានគ្រឹះរឹងមាំ ជាង "ជោគជ័យភ្លាមៗ" ដែលផុយស្រួយ។ វិបត្តិអាយុ២០ប្លាយ គឺជាការសាកល្បង "ភាពឆ្លាតវៃផ្នែកហិរញ្ញវត្ថុ" និង "ភាពអត់ធ្មត់" របស់យើង។ រាល់ការឈឺចាប់ដែលកើតចេញពីការចាញ់បោក គឺជាដែកថែបដែលស៊ាំនឹងជីវិតនាពេលអនាគត។ ចាប់ផ្តើមសន្សំប្រាក់បន្តិចម្តងៗនៅក្នុងធនាគារដែលស្ថិតក្រោមការគ្រប់គ្រងរបស់ធនាគារជាតិ។ ការវិនិយោគដ៏ល្អបំផុតក្នុងវ័យពាក់កណ្តាលជីវិត គឺការវិនិយោគលើ "ចំណេះដឹង" និង "សុខភាព"។ ស្វែងរកប្រភពចំណូលលើសពីមួយ ប៉ុន្តែត្រូវតែជាប្រភពចំណូលដែលស្របច្បាប់ និងច្បាស់លាស់។ កុំឱ្យសម្ពាធពីអ្នកដទៃមកកំណត់ "ល្បឿននៃជីវិត" របស់អ្នកឱ្យសោះ។ ប្រសិនបើអ្នកមានអារម្មណ៍ថាលើសលប់ ចូរឈប់ប្រើប្រាស់បណ្តាញសង្គមមួយរយៈ ដើម្បីកាត់បន្ថយការប្រៀបធៀប។ យុត្តិធម៌នឹងមាន ប្រសិនបើយើងចូលរួមសហការជាមួយអាជ្ញាធរដើម្បីរាយការណ៍ពីក្រុមបោកប្រាស់។ ក្តីសង្ឃឹមសម្រាប់អនាគតហិរញ្ញវត្ថុដ៏ល្អ នៅតែមានជានិច្ចសម្រាប់អ្នកដែលចេះរៀនសូត្រពីកំហុស។ ចូរមានមោទកភាពនឹងប្រាក់ដែលរកបានមកដោយភាពស្មោះត្រង់ ទោះបីជាវាមិនច្រើនសន្ធឹកសន្ធាប់ក៏ដោយ។ ជីវិតគឺជាការរត់ប្រណាំងម៉ារ៉ាតុង មិនមែនជាការរត់ប្រណាំងចម្ងាយខ្លីដែលត្រូវការល្បឿនលឿនបំផុតនោះទេ។ ចូររក្សាស្មារតីឱ្យរឹងមាំ វិនិច្ឆ័យឱ្យបានគ្រប់ជ្រុងជ្រោយ ហើយអ្នកនឹងឆ្លងផុតវិបត្តិនេះដោយជោគជ័យ។